ការបង្រៀនកុមារពីឥរិយាបថល្អពេលទទួលទានអាហាររួមគ្នា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបណ្តុះបណ្តាលពួកគេឲ្យក្លាយជាមនុស្សពេញវ័យដែលមានការគួរសម និងចេះគោរពអ្នកដទៃ។ ការបង្រៀនកុមារឲ្យអង្គុយនៅក្រោយ ឬមិនរំលងមនុស្សចាស់នៅពេលចូលរួមតុអាហារ នេះបង្ហាញពីការគោរព និងការឲ្យតម្លៃចំពោះអ្នកមានវ័យខ្ពស់ជាង។ កុមារមិនត្រូវចាប់ផ្តើមទទួលទានអាហារមុនឪពុកម្តាយ ឬមនុស្សវ័យបងឡើយ ហើយពួកគេគួររង់ចាំរហូតដល់មនុស្សចាស់ចាប់ផ្តើមមុន ឬអនុញ្ញាតឲ្យពួកគេចាប់ផ្តើម។ រក្សាភាពស្ងៀមស្ងាត់ បង្រៀនកុមារឲ្យអង្គុយស្ងៀម មិនលេងសើច ឬរត់លេងនៅពេលកំពុងញ៉ាំអាហារ ការរក្សាភាពស្ងៀមស្ងាត់ជួយឲ្យបរិយាកាសអាហារមានភាពស្ងប់ស្ងាត់ និងរីករាយ។ កុមារមិនគួរប្រើប្រាស់ទូរស័ព្ទ ពេលកំពុងញ៉ាំអាហារឡើយ ដើម្បីជួយឲ្យពួកគេផ្តោតលើអាហារ និងអាចជជែកជាមួយសមាជិកគ្រួសារបាន។ ការប្រើប្រាស់សម្ភារៈបរិភោគ: ត្រូវបង្រៀនកុមារឲ្យប្រើប្រាស់ស្លាបព្រា និងចង្កឹះដោយសុភាពរាបសារ និងត្រឹមត្រូវ។ អ្នកត្រូវបង្រៀនក្មេងៗថា មិនត្រូវលូកយកអាហាររបស់អ្នកដទៃដោយស្លាបព្រាផ្ទាល់ខ្លួនឡើយ ទង្វើនេះជាការមិនគួរសម និងអាចបណ្តាលឲ្យមានការរីករាលដាលមេរោគ។ ត្រូវបង្រៀនកុមារ មិនឲ្យប្រើកាយវិការមិនសមរម្យ ដូចជាអង្គុយលើកជើង ឬដាក់ជើងក្បែរចានបាយជាដើម។ ជាពិសេស ណែនាំកុមារឲ្យញ៉ាំម្ហូបតាមសម្រួល មិនច្រើនហួសហេតុពេក ដែលនាំឲ្យមានការបោះបង់ចោលអាហារ ឬខ្ជះខ្ជាយ។ បង្រៀនកុមារមិនឲ្យរើសម្ហូបច្រើនមុខពេក ហើយគួរលើកទឹកចិត្តពួកគេឲ្យសាកល្បងម្ហូបជាច្រើនប្រភេទ ដើម្បីទទួលបានវីតាមីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ ព្រមទាំងបង្កើនប្រព័ន្ធភាពស៊ាំ។ បង្រៀនកុមារឲ្យចេះចែករំលែកអាហារទៅអ្នកដទៃ នេះជាការបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ បន្ទាប់ពីទទួលទានរួច បង្រៀនកុមារឲ្យចេះទុកដាក់ចានរបស់ពួកគេឲ្យមានរបៀបរៀបរយ ទាំងនេះជាផ្នែកមួយនៃការទទួលខុសត្រូវ និងជួយរក្សាអនាម័យ។ បន្ថែមពីលើចំណុចដែលបានរៀបរាប់ខាងលើ ការបង្រៀនកុមារឲ្យមានឥរិយាបថល្អពេលរួមតុអាហារ ក៏ទាមទារនូវភាពអត់ធ្មត់ ការបង្ហាញគំរូ និងការអនុវត្តជាប់លាប់ពីឪពុកម្តាយ ឬអ្នកអាណាព្យាបាលផងដែរ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលយើងអាចអនុវត្តបាន ពីរបៀបបង្រៀនកូនឲ្យមានរបៀបក្នុងការបរិភោគអាហារ។ បង្រៀនកុមារឲ្យមានទម្លាប់លាងដៃនឹងសាប៊ូឲ្យបានស្អាតល្អ មុនពេលចាប់ផ្តើមទទួលទានអាហារ នេះជួយការពារមេរោគ និងរក្សាអនាម័យផ្ទាល់ខ្លួន។ ណែនាំកុមារឲ្យប្រើក្រណាត់ ឬកន្សែងជូតមាត់បន្ទាប់ពីញ៉ាំរួច ដើម្បីរក្សាអនាម័យ និងភាពស្អាតបាត។ បង្រៀនកុមារឲ្យស្លៀកពាក់សមរម្យនៅពេលទទួលទានអាហារ ជាពិសេសនៅពេលមានភ្ញៀវ ឬនៅកន្លែងសាធារណៈ។ ជំរុញកុមារឲ្យទំពារអាហារឲ្យអស់សិនមុននឹងនិយាយ ការនិយាយពេលមានអាហារក្នុងមាត់ អាចមើលទៅមិនសមរម្យ ហើយអាចបណ្តាលឲ្យខ្ទាតចំណីចេញមកក្រៅបាន។ បង្រៀនកុមារឲ្យចេះនិយាយពាក្យ "សូម" និង "អរគុណ" នៅពេលសុំអាហារ ឬនៅពេលអ្នកដទៃចែករំលែកអាហារឲ្យ។ លើកទឹកចិត្តឲ្យមានការសន្ទនាគ្នាអំឡុងពេលញ៉ាំអាហារ ប៉ុន្តែក្នុងលក្ខណៈសមរម្យ និងមិនបន្លឺសំឡេងខ្លាំងពេក នេះជួយពង្រឹងចំណងគ្រួសារ និងបង្រៀនពួកគេពីរបៀបសន្ទនាពេលកំពុងញ៉ាំ។ បង្រៀនកុមារមិនឲ្យរអ៊ូរទាំ ឬរិះគន់ម្ហូបអាហារដែលបានរៀបចំឡើង ប្រសិនបើពួកគេមិនចូលចិត្តម្ហូបណាមួយ ពួកគេគួរនិយាយដោយសុភាព។ ជាចុងក្រោយការបណ្តុះបណ្តាលឥរិយាបថល្អពេលរួមតុអាហារ គឺមិនមែនគ្រាន់តែជាការបង្រៀនពីរបៀបញ៉ាំនោះទេ ប៉ុន្តែវាគឺជាការបង្រៀនពីការគោរពខ្លួនឯង និងអ្នកដទៃ ព្រមទាំងការយល់ដឹងពីតម្លៃនៃការរួបរួមក្នុងគ្រួសារ។